ការធ្វើដំណើរទៅសាលារៀនគឺជាឧបសគ្គដ៏ធំមួយសម្រាប់សិស្សានុសិស្សជាច្រើននៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ បញ្ហាប្រឈមទាំងនេះរួមមាន ការជិះទូកឆ្លងទន្លេ កង្វះផ្លូវថ្នល់ និងសាលារៀនចល័ត។ ការជិះទូកឆ្លងទន្លេទៅសាលារៀន គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សិស្សានុសិស្សនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និង ត្បូងឃ្មុំ។ ជារៀងរាល់ថ្ងៃ ពួកគេត្រូវប្រើប្រាស់ទូកជាមធ្យោបាយសំខាន់ដើម្បីទៅកាន់សាលារៀន។ បញ្ហាប្រឈមនេះមិនត្រឹមតែបណ្ដាលឱ្យសិស្សចំណាយពេលច្រើននៅលើផ្លូវប៉ុណ្ណោះទេ ថែមទាំងបង្កើននូវហានិភ័យនៃគ្រោះថ្នាក់យ៉ាងខ្លាំងផងដែរ។ ក្នុងរដូវទឹកឡើង ឬនៅពេលដែលអាកាសធាតុប្រែប្រួលដោយមានខ្យល់ព្យុះ ឬភ្លៀងខ្លាំង ការធ្វើដំណើរតាមទូកកាន់តែមានគ្រោះថ្នាក់ ដោយគំរាមកំហែងដល់សុវត្ថិភាព និងអាយុជីវិតរបស់សិស្សគ្រប់ៗរូប។ ផលប៉ះពាល់បន្ថែមរបស់សិស្សពីការធ្វើដំណើរតាមទូកទៅសាលារៀនក៏មានច្រើនផងដែរ។ ការរំខានដល់ការសិក្សា ដោយសារតែត្រូវចំណាយពេលច្រើនក្នុងការធ្វើដំណើរ សិស្សអាចទៅដល់សាលាយឺត ឬអស់កម្លាំងនៅពេលទៅដល់។ ជួនកាល ពេលមានអាកាសធាតុមិនល្អខ្លាំង ពួកគេក៏អាចនឹងខកខានការសិក្សាទាំងស្រុងផងដែរ។ គ្រួសារមួយចំនួនអាចត្រូវចំណាយប្រាក់សម្រាប់ថ្លៃជួលទូក ឬថ្លៃសាំងសម្រាប់ទូកផ្ទាល់ខ្លួន ដែលជាបន្ទុកបន្ថែមសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាត។ ការភ័យខ្លាចចំពោះសុវត្ថិភាព ឬការនឿយហត់ជាប្រចាំអាចជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវចិត្តរបស់សិស្ស ប៉ះពាល់ដល់ការផ្តោតអារម្មណ៍ និងការលើកទឹកចិត្តក្នុងការសិក្សា។ បញ្ហាប្រឈមក្នុងការធ្វើដំណើរនេះជាបញ្ហាយ៉ាងធំសម្រាប់សិស្សនៅទីប្រជុំជន និងសិស្សនៅតំបន់ដាច់ស្រយាល ដោយវាធ្វើអោយមានការបង្អាក់ដំណើររបស់ពួកគេក្នុងការទទួលបានការអប់រំដែលមានគុណភាព និងការអភិវឌ្ឍន៍ខ្លួនឯង។ ការធ្វើដំណើរតាមទូកជាការលំបាក ដែលអាចបណ្ដាលឱ្យសិស្សប្រឈមនឹងជំងឺផ្សេងៗ ដូចជា ផ្តាសាយ គ្រុនក្ដៅ ដោយសារតែសីតុណ្ហភាព ឬការប៉ះពាល់នឹងទឹក។ ស្ថានភាពសុខភាពមិនល្អនេះ នឹងរំខានដល់ការចូលរៀន និងសមត្ថភាពសិក្សារបស់ពួកគេ។ ការចូលរួមសកម្មភាពក្រៅម៉ោងសិក្សា ឬកម្មវិធីអភិវឌ្ឍន៍សង្គមផ្សេងៗ ដែលអាចជួយពង្រីកចំណេះដឹង និងបទពិសោធន៍ជីវិតរបស់ពួកគេ។ ការខ្វះការចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សា ការងារសហគមន៍ ឬកីឡា ប៉ះពាល់ដល់ការអភិវឌ្ឍជំនាញទំនាក់ទំនង និងការសហការរបស់សិស្ស។ បញ្ហាទាំងនេះបង្ហាញពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវសុវត្ថិភាព និងលទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សានុសិស្សទាំងអស់នៅតាមតំបន់ដាច់ស្រយាល។ រីឯបញ្ហាប្រឈមដ៏ធំមួយទៀតចំពោះការអប់រំនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា គឺកង្វះខាតផ្លូវថ្នល់។ នេះបង្កការលំបាកយ៉ាងខ្លាំងដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ។ ជាក់ស្តែង នៅពេលរដូវវស្សាមកដល់ ផ្លូវដែលមិនទាន់បានកសាងត្រឹមត្រូវទាំងនោះ ប្រែជាភក់ជ្រាំ និងមិនអាចឆ្លងកាត់បានតែម្តង។ ក្នុងស្ថានភាពបែបនេះ សិស្សានុសិស្សគ្មានជម្រើសក្រៅពីបង្ខំចិត្តដើរទៅសាលារៀនទោះជាផ្លូវលំបាកខ្លាំងយ៉ាងណាក៏ដោយ។ ការដើរផ្លូវឆ្ងាយទាំងភក់ជ្រាំ និងលំបាកបែបនេះ ធ្វើឱ្យពួកគេនឿយហត់ជាខ្លាំង ហើយបណ្ដាលឱ្យពួកគេខកខានការសិក្សាបានទៀតផង ដោយសារតែការទៅយឺត ឬអស់កម្លាំងខ្លាំងពេក។ ការដើរតាមផ្លូវដែលមិនទាន់បានកសាងល្អ ជាពិសេសក្នុងរដូវវស្សា អាចប្រឈមនឹងគ្រោះថ្នាក់ដូចជាការដួលរអិល ឬការជួបប្រទះសត្វមានពិស។ ពេលខ្លះ ផ្លូវទាំងនោះអាចលិចទឹក ឬមានការកាត់ផ្តាច់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ការដើរក្នុងភក់ជ្រាំ ឬក្រោមអាកាសធាតុមិនអំណោយផល ធ្វើឱ្យសិស្សងាយនឹងកើតជំងឺផ្តាសាយ គ្រុនក្ដៅ ឬជំងឺស្បែកផ្សេងៗ ដែលប៉ះពាល់ដល់ការចូលរៀន និងសមត្ថភាពសិក្សារបស់ពួកគេ។ សម្រាប់គ្រួសារខ្លះ ការខ្វះផ្លូវថ្នល់អាចបង្ខំឱ្យពួកគេចំណាយលើមធ្យោបាយធ្វើដំណើរថ្លៃជាងមុន (ដូចជាម៉ូតូ ឬរទេះ) ឬត្រូវជួលអ្នកឡាន ដែលធ្វើអោយមានការចំណាយបន្ថែមផ្នែកហិរញ្ញវត្ថុ។ ការលំបាកក្នុងការធ្វើដំណើរអាចជាមូលហេតុមួយដែលធ្វើឱ្យសិស្សមួយចំនួន ជាពិសេសសិស្សស្រី ត្រូវបោះបង់ការសិក្សាព្រោះឪពុកម្ដាយបារម្ភពីសុវត្ថិភាព ឬមើលឃើញថាការទៅសាលារៀនពិបាកពេក។ ការប្រឈមមុខនឹងការលំបាកក្នុងការធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ អាចធ្វើឱ្យសិស្សមានអារម្មណ៍បាក់ទឹកចិត្ត បាត់បង់ឆន្ទៈក្នុងការសិក្សា និងមិនចង់ទៅសាលា។ កង្វះផ្លូវថ្នល់មិនត្រឹមតែប៉ះពាល់ដល់ការអប់រំប៉ុណ្ណោះទេ ថែមទាំងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ នេះដោយសារតែការដឹកជញ្ជូនទំនិញមានការលំបាក និងថ្លៃខ្ពស់ ដែលជះឥទ្ធិពលដល់ជីវភាពប្រជាជនទាំងមូល។ សាលារៀននៅតំបន់ដាច់ស្រយាលក៏អាចជួបប្រទះការលំបាកក្នុងការទទួលបានសម្ភារៈសិក្សាគ្រប់គ្រាន់ ដោយសារផ្លូវលំបាកៗធ្វើឱ្យការដឹកជញ្ជូនមានភាពរអាក់រអួល។ បញ្ហាទាំងនេះទាមទារឱ្យមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរៀបចំផែនការរយៈពេលវែងដើម្បីធានាថា កុមារទាំងអស់នៅតាមតំបន់ជនបទអាចទទួលបានការអប់រំ។ ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងការធ្វើដំណើររបស់សិស្សនៅតំបន់ដាច់ស្រយាល ជាពិសេសក្នុងរដូវវស្សា ឬរដូវដែលប្រជាជនត្រូវផ្លាស់ប្តូរទីលំនៅ ដូចជាសហគមន៍នេសាទ តម្រូវអោយមានការបង្កើតសាលារៀនចល័តឡើង។ សាលាទាំងនេះត្រូវបានរៀបចំឡើងជាលក្ខណៈបណ្តោះអាសន្ន ដើម្បីធានាថាសិស្សានុសិស្សអាចបន្តការសិក្សាបាន។ ទោះជាយ៉ាងនេះក្តី សាលារៀនចល័តប្រឈមនឹងដែនកំណត់ដ៏ធំមួយ គឺបន្ទប់រៀនដែលមានចំនួនតិចតួច។ ជារឿយៗ សាលាចល័តបែបនេះមានតែបន្ទប់រៀនចំនួន ២ ប៉ុណ្ណោះ។ ដោយការទទួលសិស្សបានចំនួនតិច មិនអាចទទួលសិស្សបានច្រើន ដែលធ្វើឱ្យសិស្សខ្លះនៅតែមិនអាចទទួលបានការអប់រំ។ ការពិបាកបែងចែកថ្នាក់រៀនតាមកម្រិត ឬអាយុ ដែលអាចប៉ះពាល់ដល់គុណភាពនៃការបង្រៀន និងការរៀនសូត្រ។ ហើយគ្រូបង្រៀនតែមួយ ដោយត្រូវបង្រៀនសិស្សច្រើននាក់ ក្នុងកម្រិតខុសៗគ្នាក្នុងបន្ទប់តែមួយ។ សាលាចល័តច្រើនតែខ្វះខាតសម្ភារៈសិក្សាគ្រប់គ្រាន់ ដូចជាសៀវភៅ ក្ដារខៀន ឬតុ កៅអី ដែលធ្វើអោយការសិក្សាមិនមានប្រសិទ្ធភាព។ គ្រូបង្រៀននៅសាលាចល័តអាចមានចំនួនតិច ឬខ្វះការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងថ្នាក់ចម្រុះកម្រិតអោយមានប្រសិទ្ធភាព។ ដំណើរការបណ្ដោះអាសន្ននៃសាលាចល័តអាចធ្វើឱ្យសិស្សមិនមានស្ថេរភាពក្នុងការសិក្សា និងអាចប៉ះពាល់ដល់ការបន្តការសិក្សារបស់ពួកគេនៅពេលផ្លាស់ប្ដូរទីតាំង។ សាលាចល័តជាច្រើនអាចខ្វះបង្គន់អនាម័យ ទឹកស្អាត ឬប្រព័ន្ធខ្យល់ចេញចូលត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាព និងផាសុកភាពរបស់សិស្ស។ ដោយសារតែលក្ខណៈបណ្ដោះអាសន្ន និងទំហំតូច សាលាចល័តអាចមិនមានលទ្ធភាពរៀបចំសកម្មភាពក្រៅម៉ោងសិក្សា ឬកម្មវិធីកីឡា ដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសង្គម និងផ្លូវចិត្តរបស់កុមារ។ ហើយសារសាលាចល័តផ្លាស់ប្តូរទីតាំងញឹកញាប់ វាអាចពិបាកក្នុងការបង្កើតទំនាក់ទំនងរឹងមាំជាមួយសហគមន៍មូលដ្ឋាន ដើម្បីទទួលបានការគាំទ្របន្ថែមផ្នែកធនធាន ឬស្មារតី។ ដោយសារលក្ខណៈបណ្ដោះអាសន្ន និងធនធានមានកម្រិត សាលាចល័តអាចពិបាកក្នុងការអនុវត្តកម្មវិធីសិក្សាជាតិបានពេញលេញ ដែលអាចប៉ះពាល់ដល់ការប្រឡងថ្នាក់ជាតិ និងឱកាសបន្តការសិក្សារបស់សិស្សទៅកម្រិតខ្ពស់។ សាលារៀនចល័តគឺជាដំណោះស្រាយបណ្តោះអាសន្នមួយ ប៉ុន្តែវាត្រូវការការគាំទ្រ និងការអភិវឌ្ឍន៍បន្ថែម ដើម្បីផ្តល់ការអប់រំប្រកបដោយប្រសិទ្ធភាព និងពេញលេញសម្រាប់សិស្សនៅតំបន់ងាយរងគ្រោះទាំងនេះ។ បញ្ហាប្រឈមនានាដែលសិស្សានុសិស្សនៅតំបន់ដាច់ស្រយាលជួបប្រទះក្នុងការធ្វើដំណើរទៅសាលារៀន មិនថាជាការជិះទូកឆ្លងទន្លេ ការខ្វះខាតផ្លូវថ្នល់ ឬដែនកំណត់នៃសាលារៀនចល័តនោះទេ គឺសុទ្ធតែឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់។ តម្រូវការនេះគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព។ គោលបំណងចុងក្រោយនៃការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីធានាឱ្យសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព។ ការអប់រំគឺជាគន្លងសំខាន់បំផុតសម្រាប់បង្កើតអនាគតរបស់កុមារម្នាក់ៗ ដោយជួយឱ្យពួកគេមានចំណេះដឹង ជំនាញ និងរួមគ្នាក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូល។ ដូច្នេះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព ព្រមទាំងការកសាងសាលារៀនដែលមានលក្ខណៈគ្រប់គ្រាន់នៅក្បែរលំនៅឋានសិស្ស គឺជារឿងចាំបាច់បំផុត។